សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ដែលល្បីៗ និងត្រូវបានប្រើប្រាស់ច្រើនជាងគេសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។ សៀវភៅទាំងនោះ ភាគច្រើនត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុនអន្តរជាតិជំនាញខាងសៀវភៅទេសចរណ៍។ ក្នុងចំណោមនោះ សៀវភៅ “Lonely Planet Cambodia” របស់ក្រុមហ៊ុន Lonely Planet ត្រូវបានគេទទួលស្គាល់ថាជាសៀវភៅមគ្គុទ្ទេសក៍ដ៏លេចធ្លោបំផុត។ វាត្រូវបានរៀបរៀងឡើងដោយក្រុមអ្នកជំនាញ និងអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន ហើយត្រូវបានគេស្គាល់ថាផ្ដល់នូវព័ត៌មានដ៏ទូលំទូលាយ ជាក់លាក់ និងទាន់សម័យអំពីកន្លែងទេសចរណ៍ល្បីៗ. នៅក្នុងនោះ ក៏មានគន្លឹះក្នុងការធ្វើដំណើរ ការស្នាក់នៅ ម្ហូបអាហារ និងការចំណាយផ្សេងៗផងដែរ។ សៀវភៅនេះស័ក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់រៀបចំផែនការធ្វើដំណើរដោយខ្លួនឯង។ ក្រៅពី Lonely Planet ក៏មានសៀវភៅ Insight Guides Cambodia របស់ក្រុមហ៊ុន Insight Guides ដែលមានលក្ខណៈពិសេសប្លែកពីគេត្រង់ថា វាមានរូបភាពច្រើន និងបានរៀបរាប់ពីប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់ខ្មែរយ៉ាងលម្អិត។ សៀវភៅនេះត្រូវបានចងក្រងឡើងដោយក្រុមអ្នកជំនាញ ហើយវាផ្ដោតសំខាន់លើការផ្ដល់ចំណេះដឹងស៊ីជម្រៅ។ ដូច្នេះ វាស័ក្តិសមសម្រាប់ភ្ញៀវទេសចរដែលចង់មិនត្រឹមតែទស្សនាកម្សាន្តនោះទេ ប៉ុន្តែថែមទាំងចង់ស្វែងយល់ពីប្រវត្តិ និងរឿងរ៉ាវនៅពីក្រោយទីកន្លែងនីមួយៗផងដែរ។ ចំណែកឯសៀវភៅ Rough Guide to Cambodia របស់ក្រុមហ៊ុន Rough Guides វិញ ត្រូវបានគេស្គាល់ថាជាមគ្គុទ្ទេសក៍ដែលមានលក្ខណៈជាក់ស្ដែង ងាយស្រួលប្រើប្រាស់ និងបានផ្ដល់ព័ត៌មានសំខាន់ៗដែលត្រូវការសម្រាប់ការធ្វើដំណើរ។ សៀវភៅនេះមានលក្ខណៈពិសេសត្រង់ថា វាផ្ដល់ព័ត៌មានអំពីកន្លែងទេសចរណ៍ដែលមិនសូវល្បី រួមជាមួយនឹងគន្លឹះធ្វើដំណើរប្រកបដោយសុវត្ថិភាព និងការណែនាំពីរបៀបធ្វើដំណើរប្រកបដោយភាពសន្សំសំចៃ។ មួយវិញទៀតសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់កម្ពុជាគឺជាឧបករណ៍ដ៏ទូលំទូលាយមួយ ដែលបានបង្ហាញពីព័ត៌មានជាច្រើនដែលហួសពីការគ្រាន់តែរាយនាមទីតាំង។ សៀវភៅទាំងនោះបានរៀបរាប់យ៉ាងលម្អិតអំពី កន្លែងទេសចរណ៍ល្បីៗ ដូចជាប្រាសាទអង្គរវត្តនៅសៀមរាប ព្រះបរមរាជវាំងនៅភ្នំពេញជាដើម ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិនៅតាមបណ្ដាខេត្តផ្សេងៗទៀត។ លើសពីនេះ វាក៏បានពន្យល់ពី ប្រវត្តិសាស្ត្រខ្មែរ ដ៏យូរលង់ ដែលរួមមានប្រវត្តិសាស្ត្រនៃការកសាងប្រាសាទបុរាណ និងប្រវត្តិសាស្ត្រជាដើម។ ជាក់ស្តែកមានពន្យល់ពីសម័យរបបខ្មែរក្រហម ដែលជាចំណេះដឹងដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដើម្បីយល់ពីប្រទេសកម្ពុជាកាន់តែស៊ីជម្រៅ។ វាក៏បានបង្ហាញពី វប្បធម៌ដ៏សម្បូរបែប របស់ខ្មែរដូចជា របាំបុរាណ ជំនឿប្រពៃណី និងពិធីបុណ្យផ្សេងៗផងដែរ។ ក្រៅពីចំណេះដឹងទូទៅ សៀវភៅទាំងនេះក៏បានផ្ដល់នូវ ព័ត៌មានជាក់ស្ដែង ជាច្រើនសម្រាប់ការធ្វើដំណើរ។ របៀបធ្វើដំណើរ ការណែនាំកន្លែងស្នាក់នៅ និងភោជនីយដ្ឋានដែលមានតម្លៃសមរម្យ ព្រមទាំងគន្លឹះដើម្បីរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរផងដែរ។ ការអានសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ផ្ដល់នូវអត្ថប្រយោជន៍ និងចំណេះដឹងដ៏មានតម្លៃជាច្រើនដល់ភ្ញៀវទេសចរ។ អត្ថប្រយោជន៍ដ៏ធំជាងគេគឺការជួយឲ្យភ្ញៀវទេសចរអាច រៀបចំផែនការធ្វើដំណើរ បានយ៉ាងមានប្រសិទ្ធភាព។ ដោយផ្អែកលើព័ត៌មានជាក់ស្ដែងដូចជាជម្រើសនៃការធ្វើដំណើរ ការស្នាក់នៅ និងការចំណាយផ្សេងៗ។ ចំណេះដឹងនេះជួយឲ្យពួកគេអាចគ្រប់គ្រងថវិកាបានល្អ និងជៀសវាងបញ្ហាផ្សេងៗដែលអាចកើតឡើងដោយមិនបានរំពឹងទុក។ ក្រៅពីនេះ សៀវភៅទាំងនេះក៏ផ្ដល់នូវ ចំណេះដឹងស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់របស់កម្ពុជាផងដែរ។ ការយល់ដឹងពីប្រវត្តិសាស្ត្រនៃការកសាងប្រាសាទបុរាណ ឬរឿងរ៉ាវនៅពីក្រោយទីកន្លែងទេសចរណ៍នីមួយៗ ធ្វើឲ្យដំណើរទស្សនកិច្ចកាន់តែមានន័យ និងគួរឲ្យចងចាំ។ ដូច្នេះ អត្ថប្រយោជន៍ចុងក្រោយគឺ សៀវភៅមគ្គុទ្ទេសក៍បានជួយឲ្យភ្ញៀវទេសចរក្លាយជាអ្នកធ្វើដំណើរដែល ឆ្លាតវៃ មានការប្រុងប្រយ័ត្ន និងគោរព វប្បធម៌ក្នុងស្រុក។